ការចែករំលែកផ្លែឈើ ឬបង្អែមនៅក្នុងបរិបទនៃការណាត់ជួប គឺជាសញ្ញានៃភាពទន់ភ្លន់ ការយកចិត្តទុកដាក់ និងការចង់កសាងភាពស្និទ្ធស្នាលតាមបែបសាមញ្ញតែមានន័យជ្រៅ។ ការដែលបុរសចេះបកសំបកផ្លែឈើឱ្យនារីក្នុងពេលណាត់ជួប បង្ហាញពីភាពជាបុរសដែលចេះថែទាំ និងយកចិត្តទុកដាក់ខ្ពស់។ នៅក្នុងវប្បធម៌ខ្មែរ ការបញ្ចុកបង្អែមឱ្យគ្នាទៅវិញទៅមក គឺជាកាយវិការផ្អែមល្ហែមដែលជួយរំលាយភាពអៀនខ្មាសបានយ៉ាងលឿន។ ការចិតផ្លែឈើជាចំណិតតូចៗដើម្បីឱ្យដៃគូងាយស្រួលញ៉ាំ គឺជាការបង្ហាញសេចក្ដីស្រឡាញ់តាមរយៈសកម្មភាព។ ការជ្រើសរើសផ្លែឈើស្រស់ៗតាមរដូវកាលមកញ៉ាំជាមួយគ្នា បង្កើតបានជាបរិយាកាសដ៏ស្រស់ស្រាយ និងមានសុខភាពល្អ។ នៅពេលដែលដៃគូសួរថា "តើបង្អែមនេះផ្អែមពេកសម្រាប់អូន ឬបងទេ?" វាបង្ហាញពីការយល់ចិត្ត និងការបារម្ភពីសុខភាពគ្នា។ ការចែករំលែកនំអាកោ ឬនំគ្រក់ក្ដៅៗជាមួយគ្នា គឺជាភាពរ៉ូមែនទិកបែបសាមញ្ញតាមដងផ្លូវនៃទីក្រុងភ្នំពេញ។ កាយវិការនៃការបេះគ្រាប់ចេញពីផ្លែឈើឱ្យដៃគូ គឺជាសញ្ញានៃការលះបង់ និងការផ្ដល់អាទិភាពដល់ដៃគូម្ខាងទៀត។ ការញ៉ាំបង្អែមលាងមាត់ក្រោយពេលបាយរួច គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការជជែកគ្នាលេងបែបស៊ីជម្រៅ។ ការដែលនារីរៀបចំប្រអប់ផ្លែឈើចិតរួចជាស្រេចសម្រាប់យកទៅញ៉ាំពេលដើរលេង ធ្វើឱ្យបុរសមានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់។ ការសាកល្បងរសជាតិផ្លែឈើប្លែកៗដែលមិនធ្លាប់ញ៉ាំពីមុនមក បង្កើតបានជាអនុស្សាវរីយ៍ថ្មីៗជានិច្ច។ ការអង្គុយញ៉ាំបង្អែមទឹកកកឈូសជាមួយគ្នា បង្កើតបានជាភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលបែបយុវវ័យ។ នៅក្នុងហាងបង្អែមដែលមានពន្លឺភ្លើងតិចៗ កាយវិការចែករំលែកអាហារផ្អែមៗកាន់តែធ្វើឱ្យបេះដូងរំភើប។ ការថតរូបជាមួយចានបង្អែមស្អាតៗមុនពេលញ៉ាំ គឺជាផ្នែកមួយនៃភាពសប្បាយរីករាយនៃការណាត់ជួបសម័យថ្មី។ ការញ៉ាំបង្អែមម្នាក់មួយមាត់ចេញពីចានតែមួយ បង្ហាញពីការជឿទុកចិត្ត និងភាពស្និទ្ធស្នាល។ ក្លិនក្រអូបនៃផ្លែឈើខ្មែរដូចជា ធុរេន ឬមង្ឃុត អាចបង្កើតជាបរិយាកាសណាត់ជួបដ៏រស់រវើក។ ការណាត់គ្នាញ៉ាំបង្អែមនៅតាមមាត់ទន្លេ ជាការបង្កើនមនោសញ្ចេតនាជាមួយខ្យល់អាកាសបរិសុទ្ធ។ ការចែករំលែកទឹកក្រឡុកផ្លែឈើមួយកែវដែលមានបំពង់បឺតពីរ គឺជាសញ្ញានៃក្តីស្រឡាញ់ដ៏រ៉ូមែនទិក។ សំឡេងសើចក្នុងពេលញ៉ាំផ្លែឈើជូរៗជាមួយគ្នា បង្កើតបានជាភាពស្និទ្ធស្នាលដ៏អស្ចារ្យ។ ការដែលអ្នកចងចាំថាដៃគូចូលចិត្ត "សង់ខ្យាល្ពៅ" ខ្លាំងជាងគេ បង្ហាញថាអ្នកពិតជាយកចិត្តទុកដាក់ស្ដាប់រាល់សម្ដីរបស់គេ។ ការជូនផ្លែឈើជាកាដូនៅពេលជួបគ្នាដំបូង គឺជាការបង្ហាញពីបំណងល្អ និងការគោរពតាមបែបខ្មែរ។ រាល់ពេលដែលបានញ៉ាំបង្អែមប្រភេទនោះម្ដងៗ ខ្ញុំតែងតែនឹកឃើញដល់ស្នាមញញឹមរបស់អ្នកជានិច្ច។ ការចែករំលែកបង្អែមគឺជាការចែកចាយ "ភាពផ្អែមល្ហែម" នៃជីវិតទៅឱ្យគ្នាទៅវិញទៅមក។ សកម្មភាពនៃការរង់ចាំបង្អែមដែលបានកុម្ម៉ង់រួមគ្នា បង្កើននូវភាពរំភើប និងការទន្ទឹងរង់ចាំក្នុងចិត្ត។ ការដែលបុរសចេះសួរថា "តើអូនចង់សាកញ៉ាំផ្លែឈើនេះជាមួយបងទេ?" គឺជាការផ្ដល់ជម្រើស និងការឱ្យតម្លៃ។ ការរៀបចំចានផ្លែឈើឱ្យមានសោភ័ណភាព បង្ហាញពីការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យដៃគូសប្បាយចិត្ត។ រសជាតិជូរអែមនៃផ្លែឈើខ្មែរ ប្រៀបដូចជាដំណើរនៃក្តីស្រឡាញ់ដែលមានគ្រប់រសជាតិ។ ការញ៉ាំបង្អែមជាមួយគ្នាគឺជាវិធីដ៏សាមញ្ញបំផុតក្នុងការធ្វើឱ្យថ្ងៃណាត់ជួបកាន់តែមានភាពផ្អែមល្ហែម។ ភាពរីករាយនៃការញ៉ាំផ្លែឈើមិនមែននៅត្រង់រសជាតិរបស់វាឡើយ ប៉ុន្តែនៅត្រង់ថាបានញ៉ាំជាមួយអ្នកណាវិញ។ ការដើរផ្សារទិញផ្លែឈើជាមួយគ្នា គឺជាសកម្មភាពដ៏សាមញ្ញតែជួយឱ្យយល់ចិត្តគ្នាបានច្រើន។ ការដែលដៃគូដឹងថាអ្នកចូលចិត្តញ៉ាំ "ចេកខ្ទិះ" ហើយនាំអ្នកទៅញ៉ាំហាងដែលឆ្ងាញ់បំផុត ធ្វើឱ្យអ្នកមានអារម្មណ៍ថាពិសេស។ ការបកផ្លែសាវម៉ាវឱ្យគ្នាទៅវិញទៅមក គឺជាការបង្ហាញពីភាពអត់ធ្មត់ និងការថែទាំ។ ការញ៉ាំបង្អែមបណ្ដើរ និងនិយាយរឿងអនាគតបណ្ដើរ គឺជាពេលវេលាដ៏មានតម្លៃបំផុតនៃការណាត់ជួប។ ការដែលយើងអាចចែករំលែកបង្អែមដែលនៅសល់ក្នុងចាន បង្ហាញពីភាពមិនប្រកាន់ និងភាពស្និទ្ធស្នាល។ ការផ្ញើរូបភាពបង្អែមឱ្យគ្នាទៅវិញទៅមកនៅពេលដែលមិនបានជួបគ្នា ជាការរំលឹកពីអនុស្សាវរីយ៍នៃភាពផ្អែមល្ហែម។ ការញ៉ាំផ្លែឈើត្រជាក់ៗនៅថ្ងៃក្ដៅ ធ្វើឱ្យអារម្មណ៍របស់មនុស្សពីរនាក់ស្រស់ស្រាយ និងមានក្ដីសុខ។ ការចែករំលែកអាហារផ្អែមៗគឺជាភាសាស្នេហាមួយប្រភេទដែលមិនចាំបាច់ប្រើពាក្យសម្តីច្រើនពេក។ នៅក្នុងចិត្តរបស់ខ្ញុំ រសជាតិបង្អែមដែលផ្អែមបំផុត គឺរសជាតិដែលបានញ៉ាំជាមួយអ្នក។ ការដែលអ្នកចងចាំសូម្បីតែផ្លែឈើដែលខ្ញុំមិនចូលចិត្ត បង្ហាញពីការយល់ចិត្តដ៏ជ្រាលជ្រៅ។ ការញ៉ាំផ្លែឈើតាមរដូវកាលជាមួយគ្នា រំលឹកយើងឱ្យចេះរីករាយនឹងរឿងតូចតាចក្នុងជីវិត។ រាល់ពេលដែលយើងចែករំលែកបង្អែម ខ្ញុំមានអារម្មណ៍ថាទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ។ ការដែលបុរសចេះរៀបចំកន្លែងអង្គុយឱ្យបានស្រួលមុននឹងញ៉ាំបង្អែម បង្ហាញពីភាពថ្លៃថ្នូរ។ ការផ្ដល់ចំណែកធំជាងនៃបង្អែមទៅឱ្យដៃគូ គឺជាការបង្ហាញពីការលះបង់។ ការញ៉ាំការ៉េមម្នាក់មួយម៉ាត់ឆ្លាស់គ្នា បង្កើតបានជាភាពសប្បាយរីករាយបែបក្មេងៗ។ ការញ៉ាំផ្លែឈើជូរៗជាមួយគ្នា និងធ្វើមុខជូរតាមរសជាតិផ្លែឈើនោះ បង្កើតបានជាស្នាមញញឹម។ ភាពផ្អែមល្ហែមនៃបង្អែមនឹងរលាយបាត់ទៅតាមពេលវេលា ប៉ុន្តែមនោសញ្ចេតនានឹងនៅជាប់ជានិច្ច។ ការចែករំលែកបង្អែមជួយឱ្យយើងមានថាមពល និងមានស្មារតីល្អក្នុងការបន្តការណាត់ជួប។ រាល់ការណាត់ជួបដែលមានបង្អែម តែងតែមានភាពកក់ក្ដៅ និងពោរពេញដោយក្តីសង្ឃឹម។ ការចែករំលែកផ្លែឈើ ឬបង្អែម គឺជាកាយវិការដ៏សាមញ្ញបំផុត ដែលអាចធ្វើឱ្យស្នេហាកាន់តែផ្អែមល្ហែម។